បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដែលជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិ និងមានជីវចម្រុះដ៏សម្បូរបែប។ ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី និងការធ្វើចំណាកស្រុករបស់សត្វព្រៃនៅក្នុងប្រទេស។ ចំពោះ ការធ្វើចំណាកស្រុករបស់សត្វព្រៃ គឺដោយសារប្រទេសកម្ពុជាជាផ្នែកមួយនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាច្រកផ្លូវដ៏សំខាន់សម្រាប់សត្វគ្រប់ប្រភេទ។ សត្វជាច្រើនប្រភេទនៅក្នុងប្រទេសនេះធ្វើដំណើរផ្លាស់ប្តូរទីជម្រកជាប្រចាំឆ្នាំ ឬតាមរដូវកាល ដើម្បីស្វែងរកចំណី ទឹក ទីជម្រកសមរម្យ និងកន្លែងបន្តពូជ។ ហើយគោលបំណងចម្បងនៃការធ្វើចំណាកស្រុក គឺដើម្បីធានាបាននូវការរស់រានមានជីវិត និងការបន្តពូជរបស់វា។ ជាក់ស្ដែង សត្វស្លាប គឺជាក្រុមសត្វព្រៃដ៏លេចធ្លោបំផុតដែលធ្វើចំណាកស្រុកមកកាន់កម្ពុជា។ សត្វស្លាបរាប់លានក្បាលមកពីតំបន់ត្រជាក់នៃស៊ីបេរី ចិន និងអឺរ៉ុប ធ្វើដំណើរចុះមកភាគខាងត្បូង រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងរដូវរងាពី ខែវិច្ឆិកា ដល់ ខែមេសា ដើម្បីគេចពីអាកាសធាតុត្រជាក់ និងស្វែងរកចំណី។ ដូច្នេះ បឹងទន្លេសាប ជាដែនជម្រករបស់់សត្វស្លាប វាជាទីជម្រកដ៏សំខាន់លំដាប់អន្តរជាតិ សម្រាប់សត្វស្លាបនៅក្នុងទឹកកម្រជាច្រើនប្រភេទ ដូចជា ត្រយងយក្ស ក្អែកទឹក ដំរីទឹក និង អណ្ដើកភក់ជាដើម។ ពួកវាមកសម្រាក ក្នុងគោលបំណងដើម្បីស្វែងរកចំណី ត្រីតូចៗ និងការបន្តពូជ។ រីឯ នៅតំបន់ដីសើមផ្សេងៗទៀត និងវាលស្រែបន្ទាប់ពីប្រមូលផល ក៏ជាកន្លែងសំខាន់សម្រាប់សត្វស្លាបធ្វើចំណាកស្រុកផងដែរ។ ចំពោះ ថនិកសត្វ ពពួកសត្វដែលមានភេទញី មួយចំនួនក៏បានធ្វើចំណាកស្រុកក្នុងចម្ងាយខ្លីៗដែរ ជាពិសេសដើម្បីស្វែងរកប្រភពទឹក និងចំណី។ ឧទាហរណ៍ ដំរីបានដំណើរឆ្លងកាត់ព្រៃឈើ និងតំបន់ជួរភ្នំក្នុងចម្ងាយខុសៗគ្នា ដើម្បីស្វែងរកចំណី និងទឹក តាមបណ្ដោយព្រំដែនថៃ ឡាវ និងវៀតណាម។ ហើយនិង សត្វព្រៃធំៗដទៃទៀត ដូចជា ខ្ទីង គោព្រៃ រមាំង និងខ្លាឃ្មុំ អាចផ្លាស់ទីក្នុងដែនកំណត់ជាក់លាក់មួយទៅតាមភាពអាចរកបាននៃធនធាន។ ជាពិសេស នៅតំបន់ទន្លេមេគង្គ គឺជាប្រព័ន្ធទន្លេដ៏សំខាន់បំផុតមួយសម្រាប់ត្រីធ្វើចំណាកស្រុកនៅលើពិភពលោក។ ត្រីរាប់រយប្រភេទ រួមទាំង ត្រីរាជ និងប្រភេទត្រីប្លែកៗជាច្រើនទៀត បានធ្វើចំណាកស្រុកពីបឹងទន្លេសាបទៅកាន់ទន្លេមេគង្គ និងដៃទន្លេនានាផ្សេងទៀត។ ការចំណាកស្រុកនេះ ក្នុងគោលបំណង គឺដើម្បីបង្កើតកូនក្នុងរដូវវស្សា ហើយកូនត្រីនឹងហែលត្រឡប់មកបឹងវិញក្នុងរដូវប្រាំង។ វដ្តជីវិតនេះ គឺពឹងផ្អែកទាំងស្រុងលើលំហូរទឹកតាមធម្មជាតិ។ ចំណែកឯ ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បង្កឱ្យមានការប្រែប្រួលយ៉ាងធ្ងន់ធ្ងរទៅលើការធ្វើចំណាកស្រុករបស់សត្វព្រៃនៅកម្ពុជា។ ការកើនឡើងនៃសីតុណ្ហភាព និងការប្រែប្រួលនៃទឹកភ្លៀងនាំឱ្យមានគ្រោះរាំងស្ងួតយូរអង្វែងជាងមុន។ នេះធ្វើឱ្យកម្រិតទឹកក្នុងបឹងទន្លេសាប និងទន្លេមេគង្គធ្លាក់ចុះខ្លាំង ដែលប៉ះពាល់ដល់ទីជម្រកសើម និងចំណីអាហារសម្រាប់សត្វស្លាបទឹក និងត្រី។ ហើយត្រីទាំងអស់ប្រឈមនឹងការខ្វះអុកស៊ីហ្សែន និងបាត់បង់តំបន់ពងកូន។ ម្យ៉ាងវិញទៀត ភ្លៀងធ្លាក់ខ្លាំងមិនទៀងទាត់អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ ដែលអាចបំផ្លាញសំបុក ឬកូនសត្វស្លាប និងរំខានដល់វដ្តជីវិតរបស់ត្រី។ របបទឹកដែលមិនទៀងទាត់បង្កការលំបាកដល់ត្រីក្នុងការធ្វើចំណាកស្រុកទៅបង្កើតកូន ដែលអាចនាំឱ្យចំនួនត្រីធ្លាក់ចុះយ៉ាងគំហុក។ ទទ្ទឹមនឹងនេះ នៅពេលសីតុណ្ហភាពកើនឡើងក៏អាចធ្វើឱ្យរុក្ខជាតិមួយចំនួនចេញផ្កា ឬផ្លែមុនកំណត់ ដែលអាចរំខានដល់សត្វដែលពឹងផ្អែកលើធនធានទាំងនោះ។ ពីព្រោះនៅពេលដែលសត្វស្លាបធ្វើចំណាកស្រុក ពួកវាអាចមកដល់មុន ឬក្រោយពេលដែលធ្វើអោយធនធានចំណីសំខាន់ៗរបស់ពួកវាមិនមានពេញបរិបូរណ៍។ ឧទាហរណ៍ បើទឹកទន្លេសាបរីងស្ងួតមុនពេលកំណត់ សត្វស្លាបដែលមកដល់នឹងជួបប្រទះការខ្វះខាតត្រី។ កត្តាសំខាន់មួយទៀត គឺគ្រោះរាំងស្ងួត និងរលកកម្ដៅបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ ដែលបំផ្លាញទីជម្រករបស់ថនិកសត្វ និងបក្សីជាច្រើន។ ឯការប្រែប្រួលកម្រិតទឹកធ្វើឱ្យតំបន់ដីសើមសំខាន់ៗរីងស្ងួត ឬលិចទឹកជាអចិន្ត្រៃយ៍ ដែលប៉ះពាល់ដល់ទីជម្រករបស់សត្វស្លាបទឹក។ បម្រែបម្រួលអាកាសធាតុទាំងនេះ អាចបណ្ដាលឱ្យប្រភេទរុក្ខជាតិ ឬសត្វល្អិតមួយចំនួនមិនអាចរស់រានបាន ដែលប៉ះពាល់ដល់ខ្សែសង្វាក់អាហាររបស់សត្វព្រៃដទៃទៀត។ នៅពេលដែលធនធានទឹក និងចំណីនៅក្នុងព្រៃធម្មជាតិមានការប្រែប្រួល សត្វព្រៃជាពិសេសដំរី អាចបង្ខំចិត្តចេញពីព្រៃចូលមកកៀកតំបន់លំនៅឋាន ឬចំការរបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកចំណី ដែលបង្កឱ្យមានជម្លោះ ឬផលប៉ះពាល់។ រីឯ ស្ថានភាពជាក់ស្តែងនៅកម្ពុជាបានបង្ហាញថា បម្រែបម្រួលអាកាសធាតុបានក្លាយជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះ និងការរស់រានរបស់សត្វព្រៃ។ ចំពោះ កម្រិតទឹកបឹងទន្លេសាបធ្លាក់ចុះជាប្រវត្តិសាស្ត្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងខ្លាំង។ វាបានប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ និងជាពិសេសដល់សត្វស្លាបទឹកដែលពឹងផ្អែកលើត្រីជាចំណី។ ឯតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងសត្វស្លាប រងការប៉ះពាល់ដោយសារការប្រែប្រួលរបបទឹក និងការកាប់ឆ្ការព្រៃ។ រីឯនៅតាមតំបន់ជួរភ្នំក្រវាញ តំបន់ភ្នំឱរ៉ាល់ និងតំបន់ការពារផ្សេងទៀត តែងតែជួបប្រទះនូវគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃទ្រង់ទ្រាយធំ ដែលវាបំផ្លាញជម្រកសត្វព្រៃយ៉ាងឆាប់រហ័ស។ ចំពោះ អង្គការអភិរក្សនានាបានកត់សម្គាល់ឃើញមានការថយចុះនៃប្រភេទសត្វព្រៃជាច្រើន រួមទាំងសត្វស្លាបកម្រ និងថនិកសត្វធំៗផងដែរ។ បញ្ហាទាំងអស់នេះ វាបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ រួមផ្សំជាមួយការបាត់បង់ជម្រក និងការបរបាញ់។ ហើយដើម្បី ដោះស្រាយបញ្ហានេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី និងត្រូវមានយុទ្ធសាស្ត្ររួមបញ្ចូលគ្នា។ ជំរុញអោយមានការប្រើប្រាស់ថាមពលកកើតឡើងវិញ ពីពន្លឺព្រះអាទិត្យ ឬ វារីអគ្គិសនីខ្នាតតូច កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់វិស័យ។ ហើយត្រូវបង្កើនការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការបរបាញ់ និងការទន្ទ្រានដីព្រៃ ដែលជាសួតរបស់ផែនដី និងជាកន្លែងផ្ទុកកាបូនដ៏ធំ។ រៀបចំ និងថែរក្សាតំបន់ព្រៃឈើ ឬផ្លូវទឹកដែលតភ្ជាប់តំបន់ការពារផ្សេងៗគ្នា ដើម្បីឱ្យសត្វអាចធ្វើចំណាកស្រុកបានដោយសុវត្ថិភាព ដោយគ្មានការរំខាន។ អនុវត្តគម្រោងស្តារព្រៃលិចទឹកនៅបឹងទន្លេសាប និងតំបន់ដីសើមសំខាន់ៗផ្សេងទៀត ដែលជាជម្រកចាំបាច់សម្រាប់សត្វស្លាបទឹក និងត្រី។ ព្រមទាំង អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវលំហូរទឹកគ្រប់គ្រាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសនៅតំបន់បឹងទន្លេសាប។ បន្ថែមពីលើនេះទៀត ត្រូវបន្តសិក្សាស្រាវជ្រាវអោយបានស៊ីជម្រៅអំពីឥទ្ធិពលជាក់ស្តែងនៃបម្រែបម្រួលអាកាសធាតុលើប្រភេទសត្វព្រៃនីមួយៗ និងគំរូនៃការធ្វើចំណាកស្រុករបស់ពួកវា។ ការសិក្សាទាំងអស់នេះ គឺដើម្បីកំណត់អត្តសញ្ញាណតំបន់ងាយរងគ្រោះ និងប្រភេទសត្វអាទិភាព។ លើសពីនេះទៀត ត្រូវអនុវត្តការតាមដានសត្វព្រៃដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីប្រមូលទិន្នន័យចាំបាច់សម្រាប់ការអភិរក្ស។ ព្រមទាំងមានការលើកកម្ពស់នៃការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃជីវចម្រុះ ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងតួនាទីរបស់ប្រជាពលរដ្ឋក្នុងការការពារបរិស្ថាន។ ហើយត្រូវជំរុញឱ្យសហគមន៍មូលដ្ឋានទាំងមូលចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងថែរក្សាបរិស្ថាន។ មួយវិញទៀត ដោយសារសត្វព្រៃធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនប្រទេសនានា កម្ពុជាគួរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់មេគង្គ និងអន្តរជាតិផងដែរ។ ការធ្វើបែបនេះ គឺដើម្បីការពារផ្លូវធ្វើចំណាកស្រុក និងទីជម្រករបស់សត្វព្រៃ។ ម្យ៉ាងទៀត គួរតែជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋ អង្គការអភិរក្ស និងសហគមន៍មូលដ្ឋាន ក្នុងការអនុវត្តគម្រោងអភិរក្សប្រកបដោយប្រសិទ្ធភាព និងចីរភាព។ សរុបសេចក្ដីមក តាមរយៈការអនុវត្តដំណោះស្រាយដ៏ទូលំទូលាយទាំងនេះ យើងសង្ឃឹមថាអាចនឹងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការពារការធ្វើចំណាកស្រុករបស់សត្វព្រៃនេះបានល្អប្រសើរជាងមុន។ មូលហេតុគឺដោយសារសត្វព្រៃទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃជីវចម្រុះលើភពផែនដីរបស់យើង និងសម្រាប់មនុស្សជំនាន់ក្រោយ។